បទចម្រៀងប្រជាប្រិយ និងបទសម័យដើមដែលរៀបរាប់អំពីជីវិតអ្នករែងមាស និងអ្នកជីករ៉ែត្បូង គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតថភាពសង្គមខ្មែរក្នុងយុគសម័យមួយដែលតំបន់ដាច់ស្រយាលសម្បូរទៅដោយធនធានធម្មជាតិ។ បទចម្រៀងទាំងនេះមិនត្រឹមតែផ្ដល់នូវការកម្សាន្តតាមរយៈសម្លេងដ៏ក្រអួនក្រអៅរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ឬសិល្បករជំនាន់មុនៗនោះទេ។ ប៉ុន្តែវាគឺជាការចងក្រងនូវប្រវត្តិសាស្ត្រនៃការតស៊ូរបស់មនុស្សដែលយកជីវិតទៅផ្សងព្រេងក្នុងព្រៃជ្រៅដើម្បីស្វែងរកសំណាង។ បើផ្ដោតលើបទ កុលាបប៉ៃលិន និង សម្រស់បុប្ផាប៉ៃលិន យើងឃើញថាអ្នកនិពន្ធបានប្រើប្រាស់ពាក្យពេចន៍យ៉ាងសម្រិតសម្រាំងដើម្បីបង្ហាញពីសម្រស់នៃត្បូង។ ដែលសម្រស់នៃត្បូងបានបង្កប់ដោយមន្តស្នេហ៍ទាក់ទាញចិត្តមនុស្សគ្រប់ទិសទីឱ្យមកជួបជុំគ្នានៅលើទឹកដីត្បូងដ៏មានតម្លៃនៃខេត្តប៉ៃលិន ទោះបីជាត្រូវឆ្លងកាត់ការលំបាកយ៉ាងណាក៏ដោយ។ ការច្រៀងរៀបរាប់នៅក្នុងបទចម្រៀងទាំងនេះ តែងតែមានការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាងសកម្មភាពការងារ និងបរិយាកាសធម្មជាតិនៅជុំវិញខ្លួន។ អ្នកបកស្រាយតែងតែលើកឡើងពីសម្លេងរែងកញ្ច្រែងក្នុងទឹកអូរ សម្លេងចបជីកដីភក់ និងការពិនិត្យមើលគ្រាប់ត្បូងក្រោមពន្លឺថ្ងៃ។ ដែលសកម្មភាពទាំងនេះត្រូវបានបញ្ចូលទៅក្នុងទំនុកច្រៀងយ៉ាងរស់រវើក។ ការរៀបរាប់មិនត្រឹមតែបង្ហាញពីបច្ចេកទេសនៃការរុករកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជំនឿអរូបីទៅលើម្ចាស់ទឹកម្ចាស់ដី និងអារក្សអ្នកតាភ្នំផងដែរ។ ដែលអ្នករុករករ៉ែតែងតែបន់ស្រន់សុំសេចក្តីសុខ និងសុំឱ្យជួបលាភសំណាងបានត្បូងទឹកល្អ ឬមាសទឹកដប់ ដើម្បីយកមកកែប្រែជីវភាពដែលកំពុងខ្វះខាត។ លើសពីការងារប្រចាំថ្ងៃ បទចម្រៀងទាំងនេះបានច្របាច់បញ្ចូលគ្នានូវរឿងរ៉ាវស្នេហាដែលពោរពេញដោយភាពស្មោះត្រង់ និងការរង់ចាំយ៉ាងអន្ទះសារ។ ជាញឹកញាប់ តួអង្គប្រុសក្នុងបទចម្រៀងត្រូវបានបង្ហាញជាអ្នកផ្សងព្រេងដែលចាកចោលស្រុកកំណើត ចាកចោលផ្ទះសម្បែង និងមនុស្សជាទីស្រឡាញ់។ ដើម្បីមកធ្វើជាកម្មកររ៉ែក្នុងបំណងសន្សំប្រាក់កាសសម្រាប់រៀបការ ឬទិញគ្រឿងអលង្ការជូនសង្សារ។ ស្នេហាក្នុងបទចម្រៀងរែងមាស និងរ៉ែត្បូង ភាគច្រើនជាស្នេហាបែបលះបង់ និងការតស៊ូ ដែលបុរសត្រូវប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទី។ ចំណែកនារីជាសង្សារត្រូវនៅចាំផ្លូវដោយក្តីបារម្ភពីសុវត្ថិភាពរបស់អ្នកដែលកំពុងស្ថិតនៅក្នុងព្រៃជ្រៅ។ ទន្ទឹមនឹងមនោសញ្ចេតនាផ្អែមល្ហែម ជីវិតកំសត់ និងការលំបាកតោកយ៉ាករបស់កម្មកររ៉ែក៏ត្រូវបានលើកយកមកអធិប្បាយយ៉ាងក្បោះក្បាយផងដែរ។ បទចម្រៀងភាគច្រើនបានរៀបរាប់ពីការស្នាក់នៅក្នុងខ្ទមតូចៗ កណ្តាលព្រៃភ្នំ ការបរិភោគបាយតាមយថាផល និងការផឹកទឹកអូរដែលសម្បូរដោយមេរោគ។ ភាពកំសត់បំផុតនោះ គឺការរៀបរាប់ពីជំងឺគ្រុនចាញ់ដែលជាសត្រូវលាក់មុខក្នុងតំបន់រ៉ែ ដែលបានឆក់យកជីវិតកម្មករជាច្រើននាក់ឱ្យស្លាប់យ៉ាងអាណោចអាធ័មឆ្ងាយពីផ្ទះសម្បែង។ ជួនកាល ទោះបីជាខំប្រឹងរែងមាសដល់យប់អាធ្រាត្រ ឬជីកអណ្តូងត្បូងរាប់សិបម៉ែត្រក៏ដោយ ក៏លទ្ធផលដែលទទួលបានពេលខ្លះគឺភាពទទេស្អាត។ ដែលធ្វើឱ្យជីវិតកម្មករកាន់តែដុនដាប និងសោកសៅលើសដើម។ ជារួមមក បទចម្រៀងអំពីការរែងមាស និងរ៉ែត្បូង គឺជាតំណាងនៃដង្ហើមជីវិតរបស់អ្នកតស៊ូដែលផ្សារភ្ជាប់នឹងដី និងទឹកដីមាតុភូមិ។ វាជាការលាយឡំគ្នារវាងក្តីសង្ឃឹមដ៏ត្រចះត្រចង់នៃទ្រព្យសម្បត្តិមហាសាល និងភាពជូរចត់នៃជីវិតពិតដែលត្រូវប្រឈមនឹងភាពដាច់ស្រយាល។ បទចម្រៀងទាំងនេះនៅតែដិតដាមក្នុងអារម្មណ៍អ្នកស្ដាប់គ្រប់ជំនាន់ ព្រោះវាបានឆ្លុះបញ្ចាំងពីតម្លៃនៃញើសឈាម និងសេចក្តីព្យាយាមរបស់មនុស្សជាតិក្នុងការរស់រាន និងការស្វែងរកសុភមង្គលក្នុងស្ថានភាពដ៏លំបាកបំផុត។ ការច្រៀងរៀបរាប់អំពីសកម្មភាពរែងមាស និងការជីករ៉ែត្បូងនៅក្នុងមរតកចម្រៀងខ្មែរ គឺជាការរួមបញ្ចូលគ្នាយ៉ាងស្អិតរមួតរវាងសិល្បៈតន្ត្រី និងតថភាពនៃជីវិតពិតដែលពោរពេញដោយការតស៊ូអំណត់ព្យាយាម។ ធាតុផ្សំដំបូងបង្អស់ដែលតែងតែលេចឡើងយ៉ាងច្បាស់នៅក្នុងទំនុកច្រៀង គឺការពណ៌នាអំពីភាពអស្ចារ្យ និងភាពអាថ៌កំបាំងនៃធម្មជាតិដែលជាជម្រកនៃទ្រព្យសម្បត្តិមហាសាល។ អ្នកនិពន្ធភាគច្រើនតែងតែរៀបរាប់រំលេចនូវរូបភាពភ្នំខ្ពស់ៗ ជ្រោះជ្រៅដែលហូរធ្លាក់គ្រហឹមៗ ស្ទឹងដែលពោរពេញដោយខ្សាច់មាស និងដីក្រហមឆ្អៅនៃទឹកដីភូមិភាគឦសាន ឬតំបន់ប៉ៃលិន។ ការរៀបរាប់អំពីធម្មជាតិក្នុងបទចម្រៀងមិនត្រឹមតែប្រាប់ពីទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ។ ប៉ុន្តែវាថែមទាំងជួយឱ្យអ្នកស្ដាប់មានអារម្មណ៍ស្រមើស្រមៃឃើញពីភាពដាច់ស្រយាល និងភាពកាចសាហាវនៃតំបន់ព្រៃភ្នំ ដែលកម្មករត្រូវទៅតាំងទីលំនៅដើម្បីផ្សងព្រេងស្វែងរកសំណាង។ បន្ថែមពីលើការពណ៌នាអំពីបរិស្ថានជុំវិញ ខ្លឹមសារនៃបទចម្រៀងក៏បានបង្កប់នូវការបង្ហាញពីបច្ចេកទេស និងឧបករណ៍ប្រើប្រាស់តាមបែបបុរាណដែលជាដង្ហើមជីវិតរបស់អ្នករែងមាស និងអ្នកជីករ៉ែត្បូង។ នៅក្នុងសាច់រឿងនៃបទចម្រៀង យើងតែងតែឮសូរពាក្យពេចន៍ដែលនិយាយពីការកាន់រែង ដើម្បីរែងយកកំទេចមាសតាមមាត់ទឹក ឬការប្រើ ចបជីក កាយដីភក់ដាក់ក្នុងកញ្ច្រែង ដើម្បីរែងស្វែងរកគ្រាប់ត្បូង។ សកម្មភាពទាំងនេះត្រូវបានអ្នកចម្រៀងរៀបរាប់តាមរយៈទឹកដមសម្លេងដែលបង្កប់នូវភាពនឿយហត់ផង និងភាពអត់ធ្មត់ផង។ ដែលបង្ហាញឱ្យឃើញថាមាសមួយលី ឬត្បូងមួយគ្រាប់ គឺសុទ្ធតែបានមកពីការចំណាយកម្លាំងបាយយ៉ាងសំបើម ក្រោមពន្លឺថ្ងៃក្ដៅខ្លាំង ឬត្រាំក្នុងទឹកត្រជាក់រហូតដល់ញ័រខ្លួន។ ចំណុចដ៏មានអត្ថន័យបំផុតមួយទៀតនៅក្នុងបទចម្រៀងប្រភេទនេះ គឺការឆ្លុះបញ្ចាំងពីក្តីសង្ឃឹមដ៏មហិមាដែលស្ថិតនៅក្រោមការបង្កប់នូវជំនឿអរូបីដ៏មុតមាំ។ ក្នុងទំនុកច្រៀងជាច្រើន គេតែងតែសង្កេតឃើញមានការបកស្រាយអំពីការបន់ស្រន់ដល់ម្ចាស់ទឹកម្ចាស់ដី អារក្សអ្នកតាភ្នំ ឬវត្ថុសក្តិសិទ្ធិដែលថែរក្សាព្រៃភ្នំ ដើម្បីសុំឱ្យជួប លាភសំណាង បានត្បូងទឹកល្អ ឬមាសទឹកដប់។ ក្តីសង្ឃឹមនេះគឺជាកម្លាំងចលករតែមួយគត់ដែលរុញច្រានឱ្យកម្មកររ៉ែហ៊ានប្រថុយប្រថាននឹងគ្រោះថ្នាក់ក្នុងអណ្តូងរ៉ែដ៏ជ្រៅ ឬការរស់នៅក្នុងតំបន់ដែលសម្បូរដោយជំងឺគ្រុនចាញ់។ ពួកគេជឿថា បើមានសំណាង នោះទេវតានឹងប្រទានទ្រព្យសម្បត្តិឱ្យ ដើម្បីយកមកកែប្រែវាសនា និងភាពក្រីក្ររបស់គ្រួសារឱ្យក្លាយជាអ្នកមានធូរធារវិញ។ លើសពីនេះទៅទៀត បទចម្រៀងអំពីការរែងមាស និងរ៉ែត្បូងក៏ជាវេទិកានៃការលាយឡំគ្នារវាងស្នេហាដ៏ផ្អែមល្ហែម និងជីវិតដ៏ជូរចត់របស់កម្មករយ៉ាងស្អិតរមួតបំផុត។ ជារឿយៗ តួអង្គប្រុសត្រូវបានគេបង្ហាញថាជាអ្នកតស៊ូដែលត្រូវចាកចោលស្រុកកំណើតមកធ្វើការងារធ្ងន់ធ្ងរនៅតំបន់ដាច់ស្រយាល ក្នុងក្តីស្រមៃចង់បានប្រាក់កាសទៅដណ្ដឹងសង្សារ ឬទិញគ្រឿងអលង្ការជូនអ្នកជាទីស្រឡាញ់។ ភាពកំសត់ និងភាពលំបាកតោកយ៉ាកដែលត្រូវបានរៀបរាប់ក្នុងបទចម្រៀង ដូចជាការដេកហាលខ្យល់ហាលសន្សើម ឬការធ្លាក់ខ្លួនឈឺក្នុងព្រៃជ្រៅ បានធ្វើឱ្យបទចម្រៀងទាំងនេះមានឥទ្ធិពលខ្លាំងដល់អារម្មណ៍អ្នកស្ដាប់។ ព្រោះវាជាការដកស្រង់ចេញពីញើសឈាម និងជីវិតពិតរបស់អ្នកដែលត្រូវតស៊ូដើម្បីរស់។ ជារួមមក ការច្រៀងរៀបរាប់អំពីការរែងមាស និងជីករ៉ែត្បូង គឺជាការចងក្រងនូវរឿងរ៉ាវជីវិតដែលមិនចេះរីងស្ងួត តាមរយៈការប្រើប្រាស់សិល្បៈចម្រៀងជាមធ្យោបាយបង្ហាញពីទំនាក់ទំនងរវាងមនុស្ស ធម្មជាតិ និងជំនឿ។ វាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃនៃពលកម្មដែលមនុស្សជាតិបានចំណាយទៅលើការរុករកទ្រព្យសម្បត្តិពីក្នុងដី ហើយក៏ជាការចងចាំនូវប្រវត្តិសាស្ត្រនៃតំបន់រ៉ែសំខាន់ៗរបស់កម្ពុជាដែលធ្លាប់មានភាពរុងរឿង និងការលំបាកលាយឡំគ្នា។ បទចម្រៀងទាំងនេះនឹងនៅតែបន្តមានតម្លៃសម្រាប់មនុស្សគ្រប់ជំនាន់ ក្នុងនាមជាសក្ខីភាពនៃភាពអត់ធ្មត់ និងក្តីសង្ឃឹមដែលមិនចេះរលាយសាបសូន្យរបស់បុព្វបុរសខ្មែរយើង។ បទចម្រៀងប្រជាប្រិយខ្មែរដែលរៀបរាប់អំពីជីវិតអ្នករែងមាស និងអ្នកជីករ៉ែត្បូង មិនត្រឹមតែជាទម្រង់នៃសិល្បៈកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវតថភាពសង្គម និងការតស៊ូជីវិតរបស់កម្មករដែលយកជីវិតទៅផ្សងព្រេងក្នុងព្រៃជ្រៅ។ ក្នុងអត្ថន័យនៃបទចម្រៀងទាំងនេះ យើងឃើញមានការរួមបញ្ចូលគ្នាយ៉ាងស្អិតរមួតរវាងការងារដ៏ធ្ងន់ធ្ងរ និងជីវិតឯកជនដែលពោរពេញដោយភាពកំសត់វេទនា។ កម្មករម្នាក់ៗត្រូវប្រឈមមុខនឹងភាពនឿយហត់ហួសប្រមាណ ដោយត្រូវធ្វើការទាំងយប់ទាំងថ្ងៃ មិនថាស្ថិតក្រោមពន្លឺថ្ងៃដ៏ក្ដៅហែង ឬក្រោមតំណក់ទឹកភ្លៀងដ៏ត្រជាក់ញាក់សាច់នោះឡើយ។ ការខិតខំប្រឹងប្រែងទាំងអស់នេះ គឺធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីរកប្រាក់កម្រៃមកដោះស្រាយបញ្ហាក្រពះ និងជីវភាពគ្រួសារដែលកំពុងស្ថិតក្នុងភាពខ្វះខាត។ នៅក្នុងខ្លឹមសារនៃបទចម្រៀង គេតែងតែរំលេចនូវគ្រោះថ្នាក់ដែលនៅជុំវិញខ្លួនរបស់កម្មកររ៉ែគ្រប់វិនាទី ដែលបង្កើតបានជាបរិយាកាសព្រួយបារម្ភ និងសោកសៅ។ រូបភាពនៃការបាក់អណ្ដូងរ៉ែសង្កត់មនុស្ស ឬការឆ្លងជំងឺគ្រុនចាញ់ដែលជាជំងឺដាច់សរសៃឈាមក្នុងព្រៃជ្រៅ ត្រូវបានអ្នកនិពន្ធលើកយកមកពណ៌នាយ៉ាងខ្លោចផ្សាបំផុត។ ភាពភ័យខ្លាចចំពោះការបាត់បង់ជីវិតនៅឆ្ងាយពីផ្ទះសម្បែង បានធ្វើឱ្យបទចម្រៀងនីមួយៗបង្កប់នូវសម្លេងដកដង្ហើមធំរបស់អ្នកតស៊ូ ដែលត្រូវយកជីវិតទៅប្តូរនឹងលាភសំណាងដែលមិនទាន់ដឹងថានឹងមកដល់នៅពេលណានោះទេ។ ទន្ទឹមនឹងភាពលំបាកតោកយ៉ាក មនោសញ្ចេតនាស្នេហាបានក្លាយជាបង្អែកផ្លូវចិត្ត និងជាខ្សែជីវិតដែលជួយឱ្យកម្មករអាចបន្តដំណើរទៅមុខទៀតបាន។ អ្នកនិពន្ធជារឿយៗបានប្រើប្រាស់រឿងរ៉ាវស្នេហាជាស្នូលនៃបទចម្រៀង ដោយបង្ហាញពីភាពអត់ធ្មត់របស់បុរសដែលខំជីករ៉ែរែងមាសដើម្បីសន្សំប្រាក់សម្រាប់ទៅសុំការភរិយា ឬដើម្បីទិញគ្រឿងអលង្ការមាសត្បូងទឹកល្អៗជូនអ្នកជាទីស្រឡាញ់នៅឯស្រុកកំណើត។ សេចក្តីស្រឡាញ់ចំពោះគ្រួសារ និងសង្សារ គឺជាថាមពលដែលជួយរុញច្រានឱ្យពួកគេហ៊ានចុះទៅក្នុងអណ្ដូងដ៏ជ្រៅ និងហ៊ានស្នាក់នៅកណ្ដាលព្រៃស្ងាត់ជ្រងំដែលសម្បូរដោយគ្រោះថ្នាក់។ ទោះជាយ៉ាងណា ភាពជូរចត់បំផុតដែលបទចម្រៀងទាំងនេះចង់បង្ហាញ គឺការព្រាត់ប្រាសដែលកើតឡើងដោយមិនបានគ្រោងទុក។ សាច់រឿង សង្សារចាំផ្លូវ បានក្លាយជាប្រធានបទដ៏សោកសង្រេងបំផុត ក្នុងករណីដែលបុរសជាអ្នករែងមាសបានបាត់ខ្លួនក្នុងព្រៃជ្រៅ ឬធ្លាក់ខ្លួនឈឺស្លាប់បាត់បង់ជីវិតដោយគ្មាននរណាដឹងដំណឹង។ ការបាត់បង់នេះបានបន្សល់ទុកនូវក្តីឈឺចាប់យ៉ាងធ្ងន់ធ្ងរដល់អ្នកដែលនៅរង់ចាំ ដែលខំសង្ឃឹមថាអ្នកជាទីស្រឡាញ់នឹងត្រលប់មកវិញជាមួយមាសប្រាក់ និងត្បូងមានតម្លៃ។ ប៉ុន្តែចុងក្រោយបែរជាទទួលបានត្រឹមតែភាពស្ងាត់ជ្រងំ និងការបាត់បង់ជារៀងរហូត។ ជារួមមក បទចម្រៀងអំពីការរែងមាស និងរ៉ែត្បូង គឺជាកំណត់ហេតុជីវិត ដ៏ពិតប្រាកដរបស់កម្មករខ្មែរដែលបានបូជាកម្លាំងកាយចិត្តក្នុងរបរផ្សងព្រេងមួយនេះ។ ការប្រើប្រាស់សិល្បៈចម្រៀងមកបកស្រាយអំពីជីវិតលំបាក មិនត្រឹមតែជួយបន្ធូរបន្ថយភាពតានតឹងផ្លូវចិត្តរបស់កម្មករក្នុងពេលធ្វើការប៉ុណ្ណោះទេ។ ប៉ុន្តែវាថែមទាំងជួយដាស់តឿនឱ្យមនុស្សលោកបានដឹងពីតម្លៃនៃញើសឈាម និងការលះបង់ដ៏ធំធេងដែលស្ថិតនៅពីក្រោយគ្រឿងអលង្ការដ៏មានតម្លៃមហាសាល។ បទចម្រៀងទាំងនេះនឹងនៅតែបន្តរស់រាន និងផ្ដល់នូវតម្លៃអប់រំដល់មនុស្សគ្រប់ជំនាន់ ឱ្យចេះឱ្យតម្លៃលើការតស៊ូ និងសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់មនុស្សជាតិ។